ចង្ក្រានដីឥដ្ឋ ឬដែលខ្មែរយើងនិយមហៅថា ចង្ក្រានមុំ ឬ ចង្ក្រានជើងបី រួមជាមួយ ក្អមដីឥដ្ឋ គឺជាសម្ភារៈប្រើប្រាស់ដ៏ចំណាស់ និងមានសារៈសំខាន់បំផុតក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជា តាំងពីបុរាណកាលរហូតមកដល់បច្ចុប្បន្ន។ របស់របរទាំងពីរនេះមិនត្រឹមតែបម្រើមុខងារជាឧបករណ៍ប្រើប្រាស់ធម្មតានោះទេ តែវាជាផ្នែកមួយដ៏សំខាន់នៃវប្បធម៌ សិល្បៈ និងបង្ហាញប្រាជ្ញារបស់ដូនតាខ្មែរក្នុងការសម្របខ្លួនជាមួយធម្មជាតិផងដែរ។ វត្តមាននៃរបស់ទាំងពីរនេះបានឆ្លុះបញ្ចាំងពីរបៀបរស់នៅបែបជនបទដែលនៅតែរក្សាបានភាពដើមដដែល។ ពួកវាក៏បានបន្សល់ទុកនូវរឿងរ៉ាវជាច្រើននៃប្រវត្តិសាស្ត្រខ្មែរផងដែរ។ ទោះបីជាបច្ចេកវិទ្យាទំនើបបានរីកចម្រើនយ៉ាងឆាប់រហ័សក៏ដោយ ក៏ចង្ក្រានដីឥដ្ឋ និងក្អមដីឥដ្ឋនៅតែមានប្រជាប្រិយភាព និងត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ ជាពិសេសនៅតាមតំបន់ជនបទ។ ពួកវាបានបង្ហាញពីភាពធន់ និងប្រសិទ្ធភាពរបស់វាជាច្រើនសតវត្សមកហើយ។ ការប្រើប្រាស់សម្ភារៈទាំងនេះបានក្លាយជាទម្លាប់ប្រចាំថ្ងៃរបស់គ្រួសារខ្មែរភាគច្រើន។ ពួកវាត្រូវបានផលិតឡើងដោយដៃនិងពីដីឥដ្ឋធម្មជាតិ ដែលជាវត្ថុធាតុដើមមានស្រាប់នៅតាមតំបន់នានា។ សិប្បករខ្មែរបានបន្តជំនាញធ្វើចង្ក្រាន និងក្អមនេះពីមួយជំនាន់ទៅមួយជំនាន់។ ចង្ក្រានដីឥដ្ឋ ឬ ចង្ក្រានមុំជើងបី គឺជាឧបករណ៍សម្រាប់ដុតភ្លើងចម្អិនអាហារដែលធ្វើពីដីឥដ្ឋសុទ្ធសាធ។ វាត្រូវបានរចនាឡើងយ៉ាងសាមញ្ញតែមានប្រសិទ្ធភាពខ្ពស់ក្នុងការផ្ដល់កម្ដៅសម្រាប់ចម្អិនម្ហូបអាហារ។ រូបរាងរបស់វាជាទូទៅមានរន្ធសម្រាប់ដាក់អុស ឬធ្យូង និងមានរន្ធសម្រាប់ខ្យល់ចេញចូល ដើម្បីឱ្យភ្លើងឆេះបានល្អ។ ចង្ក្រាននេះមានលក្ខណៈពិសេសត្រង់ថា វារក្សាកម្ដៅបានយូរ និងចែកចាយកម្ដៅបានស្មើល្អ។ គុណសម្បត្តិនៃចង្ក្រាននេះហើយដែលធ្វើឱ្យម្ហូបអាហារឆ្អិនបានល្អ និងមានរសជាតិឆ្ងាញ់។ ការប្រើប្រាស់ចង្ក្រានដីឥដ្ឋគឺមានអត្ថប្រយោជន៍ជាច្រើន។ ទីមួយ វាជួយសន្សំសំចៃឥន្ធនៈ ព្រោះវាប្រើប្រាស់អុស ធ្យូង ឬកាកសំណល់កសិកម្មផ្សេងៗ ដែលជាប្រភពថាមពលមានតម្លៃថោក និងងាយរក។ ទីពីរ វាផ្ដល់នូវរសជាតិពិសេសដល់ម្ហូបអាហារ ដែលចង្ក្រានហ្គាស ឬអគ្គិសនីមិនអាចធ្វើបាន។ ហើយការប្រើប្រាស់អុសដើម្បីចម្អិនក៏បានបន្ថែមរសជាតិឈ្ងុយឆ្ងាញ់ដល់មុខម្ហូបមួយចំនួនផងដែរ។ ទីបី វាជួយដល់បរិស្ថាន ព្រោះវាប្រើប្រាស់ធនធានធម្មជាតិ និងមិនបង្កើតកាកសំណល់គីមី។ ទោះបីជាមានការលេចឡើងនូវចង្ក្រានទំនើបក៏ដោយ ក៏ចង្ក្រានដីឥដ្ឋនៅតែជាជម្រើសដ៏ពេញនិយមសម្រាប់គ្រួសារជាច្រើន ជាពិសេសសម្រាប់ការចម្អិនម្ហូបប្រចាំថ្ងៃ និងពិធីបុណ្យប្រពៃណី។ នៅតាមជនបទ ចង្ក្រានដីឥដ្ឋត្រូវបានគេប្រើប្រាស់ស្ទើរគ្រប់ផ្ទះ។ ពេលខ្លះ គេប្រើវាសម្រាប់ដាំទឹកក្តៅ ចម្អិនអាហារញ៊ាំប្រចាំថ្ងៃ ឬចម្អិនអាហារឲ្យសត្វចិញ្ចឹមទៀតផង។ ហើយវាក៏ជាផ្នែកមួយនៃការរស់នៅបែបសាមញ្ញផងដែរ។ ចង្ក្រាននេះត្រូវបានផលិតឡើងដោយសិប្បករជំនាញតាមភូមិស្រុកនីមួយៗ។ ហើយពួកគេបានប្រើប្រាស់បច្ចេកទេសដ៏ជំនាញក្នុងការធ្វើចង្ក្រានដីឥដ្ឋទាំងនេះផងដែរ។ ចំណែកឯក្អមដីឥដ្ឋ គឺជាភាជន៍សម្រាប់ផ្ទុកទឹក ដែលត្រូវបានផលិតឡើងពីដីឥដ្ឋសុទ្ធ និងដុតដោយកម្ដៅខ្ពស់។ លក្ខណៈពិសេសរបស់ក្អមដីឥដ្ឋ គឺវាអាចរក្សាទឹកឲ្យមានភាពត្រជាក់ជានិច្ច ទោះបីជាអាកាសធាតុក្តៅយ៉ាងណាក៏ដោយ។ នេះដោយសារតែរន្ធតូចៗនៅលើផ្ទៃក្អម ដែលអនុញ្ញាតឱ្យទឹកហួតចេញបន្តិចម្ដងៗ ហើយនាំយកកម្ដៅចេញពីទឹកខាងក្នុងក្អម។ ទឹកដែលផ្ទុកក្នុងក្អមដីឥដ្ឋមានរសជាតិឆ្ងាញ់ និងត្រជាក់។ ក្អមដីឥដ្ឋមិនត្រឹមតែមានប្រយោជន៍ជាក់ស្តែងប៉ុណ្ណោះទេ តែវាក៏មានតម្លៃសិល្បៈ និងសោភ័ណភាពផងដែរ។ ក្អមខ្លះត្រូវបានរចនាឡើងយ៉ាងល្អវិចិត្រ ជាមួយនឹងក្បាច់រចនាខ្មែរដែលបង្ហាញពីភាពច្នៃប្រឌិតរបស់សិប្បករ។ គេនិយមដាក់ក្អមដីឥដ្ឋនៅមុខផ្ទះ ឬតាមរបង ដើម្បីជាការស្វាគមន៍ភ្ញៀវ និងជាការបង្ហាញពីសេចក្តីរាក់ទាក់ផងដែរ។ វាជាផ្នែកមួយនៃទេសភាពជនបទដ៏ស្រស់ស្អាតដែលទេសភាពជនបទតែងតែផ្តល់នូវអារម្មណ៍នៃភាពស្ងប់ស្ងាត់ សុខដុមរមនា និងភាពបរិសុទ្ធ ដែលខុសប្លែកពីភាពអ៊ូអរនៃទីក្រុង។ ក្អមដីឥដ្ឋក៏ត្រូវបានប្រើប្រាស់ក្នុងពិធីបុណ្យប្រពៃណីជាច្រើនផងដែរ។ ការប្រើប្រាស់ក្អមដីឥដ្ឋក៏បានរួមចំណែកដល់ការកាត់បន្ថយការប្រើប្រាស់ដបប្លាស្ទិកទៀតផង។ ហើយវាជាជម្រើសដ៏ល្អសម្រាប់បរិស្ថាន។ ប្រជាជននៅតាមជនបទភាគច្រើននៅតែបន្តប្រើប្រាស់ក្អមដីឥដ្ឋសម្រាប់ផ្ទុកទឹកផឹក។ ពួកគេជឿថាទឹកដែលដាក់ក្នុងក្អមនេះមានរសជាតិឆ្ងាញ់។ ក្អមដីឥដ្ឋក៏បានក្លាយជានិមិត្តរូបនៃភាពត្រជាក់ និងបរិសុទ្ធផងដែរ។ ការផលិតចង្ក្រានដីឥដ្ឋ និងក្អមដីឥដ្ឋនៅតែបន្តរហូតមកដល់សព្វថ្ងៃ ដោយសារតែតម្រូវការទីផ្សារ និងការរក្សាបាននូវជំនាញសិប្បកម្មប្រពៃណី។ ថ្វីត្បិតតែសិប្បកម្មនេះបានជួបប្រទះការប្រកួតប្រជែងពីផលិតផលទំនើបក៏ដោយ ក៏វាបានបន្តរស់រានមានជីវិតផងដេរ។ សិប្បករជាច្រើននៅតែបន្តរបរនេះដើម្បីផ្គត់ផ្គង់ជីវភាព។ ពួកគេបានខិតខំប្រឹងប្រែងផលិតរបស់របរទាំងនេះដោយដៃ និងប្រកបដោយការស្រឡាញ់អភិរក្សផងដែរ។ រាជរដ្ឋាភិបាល និងអង្គការមួយចំនួនបានចាប់ផ្ដើមគាំទ្រដល់សិប្បករដីឥដ្ឋ ដើម្បីរក្សាបាននូវកេរដំណែលវប្បធម៌ដ៏មានតម្លៃនេះ។ ការបណ្ដុះបណ្ដាលមនុស្សជំនាន់ក្រោយឱ្យចេះធ្វើចង្ក្រាន និងក្អមដីឥដ្ឋ គឺជាការធានានូវភាពគង់វង្សនៃសិប្បកម្មនេះផងដែរ។ នេះក៏ជាការលើកកម្ពស់ផលិតផលក្នុងស្រុកផងដែរ តាមរយៈការទិញផលិតផលដែលផលិតបានយកទៅប្រើប្រាស់ប្រចាំថ្ងៃតាមតម្រូវការផ្សេងៗ។ សរុបមក ចង្ក្រានដីឥដ្ឋ និងក្អមដីឥដ្ឋ មិនត្រឹមតែជាសម្ភារៈប្រើប្រាស់ធម្មតានោះទេ តែវាជា និមិត្តរូបនៃវប្បធម៌ ប្រាជ្ញា និងការរស់នៅចុះសម្រុងជាមួយធម្មជាតិ របស់ប្រជាជនខ្មែរ។ ពួកវាបានបន្តបំពេញតួនាទីយ៉ាងសំខាន់ក្នុងជីវភាពប្រចាំថ្ងៃ និងរក្សាបាននូវតម្លៃប្រវត្តិសាស្ត្រ សិល្បៈ និងសេដ្ឋកិច្ច។ ការយល់ដឹងពីតម្លៃនៃវត្ថុទាំងនេះនឹងជួយលើកកម្ពស់ការប្រើប្រាស់ និងរក្សាបាននូវសិប្បកម្មដីឥដ្ឋខ្មែរ។ ពួកវានៅតែជាផ្នែកមួយដែលមិនអាចកាត់ផ្ដាច់បានពីជីវិតប្រចាំថ្ងៃរបស់ប្រជាជនខ្មែរ។